ក្រមាដែលជាក្រណាត់តម្បាញបែបប្រពៃណីខ្មែរ មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែថ្មីៗនេះ ក៏កំពុងតែវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សក្លាយជានិមិត្តរូបម៉ូដដ៏មានឥទ្ធិពលមួយទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ពីការប្រើប្រាស់ជាលក្ខណៈជនបទ រហូតដល់ការបង្ហាញខ្លួននៅលើវេទិកាបង្ហាញម៉ូដល្បីៗ។ មកដល់ពេលបច្ចុប្បន្ននេះ ក្រមាខ្មែរបានបញ្ជាក់ពីភាពបត់បែន និងតម្លៃវប្បធម៌របស់ខ្លួន ដែលអាចសម្របខ្លួនទៅនឹងនិន្នាការម៉ូដសហសម័យថ្មីបានយ៉ាងជោគជ័យ។ និន្នាការនេះមិនមែនជារឿងចៃដន្យនោះទេ តែជាលទ្ធផលនៃការយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលរបស់ក្រមា។ ហើយក៏ដូចជាការខិតខំប្រឹងប្រែងរបស់សិប្បករ អ្នករចនាម៉ូដ និងអ្នកគាំទ្រនៃវប្បធម៌ខ្មែរ។ ក្រមាមិនត្រឹមតែជាផ្ទាំងក្រណាត់មួយដុំប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិល្បៈ អត្តសញ្ញាណ និងជាផ្នែកមួយនៃព្រលឹងជាតិ ដែលកំពុងតែបញ្ចេញពន្លឺលើពិភពលោក។ ក្រមាខ្មែរបានឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងមុខងារជាច្រើនជំនាន់ ដោយរក្សាបាននូវព្រលឹងវប្បធម៌ខ្មែរដ៏រឹងមាំរបស់ខ្លួន។ ក្រមាមានមុខងារប្រើប្រាស់បានច្រើនយ៉ាងដូចជា ក្រវាត់កដើម្បីការពារកម្ដៅថ្ងៃ ប្រើបង់ក្បាល ជូតញើស រុំទារក អីវ៉ាន់ ឫប្រើជាកន្សែងជូតខ្លួនជាដើម។ សព្វថ្ងៃនេះ ក្រមាត្រូវបានគេយល់ឃើញថាជាគ្រឿងតុបតែងម៉ូដដែលបង្ហាញពីភាពទាន់សម័យ ភាពច្នៃប្រឌិត និងការគាំទ្រដល់បេតិកភណ្ឌជាតិ ។ ការផ្លាស់ប្តូរនេះ មិនត្រឹមតែលើកកម្ពស់តម្លៃក្រមាជាសិល្បៈតម្បាញខ្មែរប៉ុណ្ណោះទេ។ ប៉ុន្តែក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរយើង។ ដើម្បីថែរក្សានូវសម្បត្តិវប្បធម៏នៃសិប្បកម្មត្បាញដោយដៃមួយនេះ។ ពួកគេបានមើលឃើញក្រមាជាផ្ទាំងក្រណាត់ដ៏មានសក្តានុពលសម្រាប់ការច្នៃប្រឌិត ដែលអាចឆ្លុះបញ្ចាំងពីសិល្បៈខ្មែរទៅកាន់ពិភពលោក។ ក្រមាបានក្លាយជាផ្នែកមួយនៃម៉ូដ ដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារសកលលោក។ នេះបង្ហាញពីការកើនឡើងនូវចំណាប់អារម្មណ៍របស់សាធារណជនចំពោះផលិតផលដែលមានប្រភពច្បាស់លាស់ មានតម្លៃវប្បធម៌ និងជួយដល់សហគមន៍មូលដ្ឋាន។ ក្រមាមានវត្តមាននៅក្នុងសង្គមខ្មែររាប់រយឆ្នាំមកហើយ ដោយបានបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីអត្តសញ្ញាណរបស់ជាតិ។ វត្តមានរបស់ក្រមាមិនមែនជារឿងចៃដន្យ ឬទើបតែមានឡើងនោះទេ ប៉ុន្តែវាបានចាក់ឫសគល់យ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។ ភស្តុតាងជាច្រើនបានបង្ហាញថា ក្រមាត្រូវបានប្រើប្រាស់ដោយដូនតាខ្មែរតាំងពីសម័យអង្គរ ដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាតក្នុងការបង្កើតសម្ភារៈប្រើប្រាស់ដែលស៊ីគ្នាទៅនឹងអាកាសធាតុ និងរបៀបរស់នៅ។ មិនថាស្ថិតក្នុងបរិបទណា ក្រមាតែងតែជាវត្ថុសម្រាប់ប្រជាជនខ្មែរក្នុងកិច្ចការផ្សេងៗ ដូចជាជូតញើសបន្ទាប់ពីការងារស្រែចម្ការរហូតដល់ពិធីបុណ្យប្រពៃណី។ វាជាមរតកមួយដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ មិនមែនត្រឹមតែជាក្រណាត់នោះទេ ប៉ុន្តែជាផ្នែកមួយនៃព្រលឹងខ្មែរ។ ក្រមាត្រូវបានគេចាត់ទុកជា អត្តសញ្ញាណជាតិ ដ៏សំខាន់មួយរបស់កម្ពុជា។ វាបានក្លាយជាគ្រឿងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ក្មេង ចាស់ ប្រុស ស្រី សុទ្ធតែអាចប្រើប្រាស់ក្រមាបាន ដែលបង្ហាញពីភាពទូលំទូលាយនៃការប្រើប្រាស់របស់វា។ វត្តមានរបស់ក្រមាមិនត្រឹមតែជាការអនុវត្តជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបនៃវប្បធម៌ខ្មែរ។ វាជាភស្ដុតាងមួយដែលបង្ហាញពីភាពរឹងមាំនៃវប្បធម៌ប្រពៃណីខ្មែរពីអតីតកាលរហូតដល់បច្ចុប្បន្ន។ រូបភាពក្រមាបង់ក ឬក្រមាចងចង្កេះ គឺជារូបភាពដ៏ស៊ាំដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅបែបខ្មែរពិតៗ។ ក្រមាតំណាងឱ្យភាពរឹងមាំ ភាពសាមញ្ញ និងការតស៊ូរបស់ប្រជាជនខ្មែរ ឆ្លងកាត់គ្រប់សម័យកាល។ ក្រមា មិនមែនត្រឹមតែជាក្រណាត់មួយផ្ទាំងនោះទេ តែវាជានិមិត្តរូបនៃប្រពៃណីដូនតា និងសាមគ្គីភាពរបស់ប្រជាជនខ្មែរ។ ជាក់ស្តែងយើងឃើញមាននៅក្នុងពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ យើងតែងឃើញប្រជាជនខ្មែរទាំងក្មេងទាំងចាស់ និយមស្លៀកពាក់សម្លៀកបំពាក់បែបប្រពៃណីជាមួយក្រមាបង់ក ឬក្រមាចងចង្កេះ។ នេះមិនត្រឹមតែជាការបង្ហាញពីការគោរពចំពោះវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពី សាមគ្គីភាព និងការរួបរួមគ្នាជាខ្មែរផងដែរ។ នៅលើឆាកអន្តរជាតិ ក្រមាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា។ ពេលដែលគណៈប្រតិភូជាតិចូលរួមព្រឹត្តិការណ៍អន្តរជាតិ ហើយបង្ហាញវត្តមានជាមួយនឹងក្រមា គឺវាជាការបង្ហាញពី អត្តសញ្ញាណជាតិដ៏ច្បាស់លាស់ ដែលជួយឲ្យពិភពលោកទទួលស្គាល់ និងចងចាំអំពីកម្ពុជា។ ក្រមាបានក្លាយជា ទង់ជ័យវប្បធម៌ ដែលអណ្តែតទៅគ្រប់ទិសទី ហើយឆ្លុះបញ្ចាំងពីសិប្បកម្ម និងភាពប៉ិនប្រសប់ខាងសិល្បៈរបស់ដូនតាខ្មែរ។ ភាពសាមញ្ញរបស់វាផ្ទុយស្រឡះពីអត្ថន័យដ៏ជ្រាលជ្រៅដែលវាមាន។ ពីព្រោះ វាគឺជាមរតកដ៏រស់រវើក ដែលបន្តដង្ហើមវប្បធម៌ខ្មែរពីមួយជំនាន់ទៅមួយជំនាន់ ហើយបង្ហាញឲ្យឃើញថា វត្ថុធម្មតាបំផុតក៏អាចមានតម្លៃដ៏មហាសាលបំផុតបានដែរ។ ក្រមាក៏ជា សាក្សីប្រវត្តិសាស្ត្រ មួយដែលបានឆ្លងកាត់ព្រឹត្តិការណ៍សង្គ្រាមជាច្រើនសម័យកាល ដែលបានរួមសុខរួមទុក្ខជាមួយប្រជាជនខ្មែរ ធ្វើឲ្យតម្លៃរបស់វាកាន់តែមានន័យ។ អ្វីដែលធ្វើឲ្យក្រមាលេចធ្លោ គឺ ភាពបត់បែន និងពហុមុខងារ របស់វា។ ក្រមាអាចប្រើប្រាស់បានច្រើនយ៉ាងលើសពីការគិតទៅទៀត ដែលវាអាចប្រើជា កន្សែងបង់ក ដើម្បីការពារកម្តៅថ្ងៃ ឬខ្យល់ត្រជាក់។ ក្រមាផ្តល់ភាពកក់ក្តៅក្នុងរដូវរងា និងជួយស្រូបញើសក្នុងរដូវក្តៅ ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់គ្រប់រដូវកាល។ ក្រមាមានសាច់ក្រណាត់ទន់ ហើយមានលក្ខណៈស្រូបទាញបានល្អ ងាយស្រួលបោកគក់ និងស្ងួតឆាប់រហ័ស។ កាលពីជំនាន់មុន គេនិយមយកក្រមាសម្រាប់រុំទារក ពីព្រោះវាមានភាពទន់ល្មើយ មិនរមាស់ស្បែកកូនង៉ែត។ ហើយវាមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់ទ្រទម្ងន់ ឬគេប្រើប្រាស់សម្រាប់រុំវត្ងុឬក៏របស់របរបរិភោគជាដើម។ ក្រមាប្រើប្រាស់សម្រាប់ងូតទឹក ឬ ជូតខ្លួនដោយសារលក្ខណៈស្រូបទឹកបានល្អ ក្រមាជាជម្រើសដ៏ល្អសម្រាប់ប្រើប្រាស់ជាកន្សែង។ ក្រមាក៏អាចប្រើជា កម្រាលសម្រាប់ពិសាអាហារ ពេលទៅលេងកម្សាន្តតាមទីជនបទ។ ក្រណាត់សម្រាប់វេចខ្ចប់ ឬ យួរអីវ៉ាន់ ។ ដោយភាពរឹងមាំ និងទំហំសមរម្យ ក្រមាអាចប្រើជាកាវិចខ្ចប់ជំនួសដោយថង់ផ្លាស្ទិចបណ្តោះអាសន្នសម្រាប់យួរផ្លែឈើ ឬសម្ភារៈតូចៗ។ វាជា សម្ភារៈវេចខ្ចប់បែបធម្មជាតិ និងជួយដល់បរិស្ថាន ។ ក្រមាជាក្រណាត់សម្រាប់បិទបាំងមុខ នៅពេលមានធូលីដី ឬធ្វើដំណើរតាមផ្លូវលំ។ ក្នុងសម័យមុន នៅពេលផ្លូវមិនទាន់មានលក្ខណៈល្អប្រសើរ ក្រមាជាគ្រឿងការពារដ៏សំខាន់សម្រាប់អ្នកធ្វើដំណើរ។ គ្រឿងសម្រាប់លម្អផ្ទះ ឬ តុបតែងពិធីបុណ្យ ។ ក្រមាដែលមានពណ៌ និងលំនាំស្រស់ស្អាត អាចប្រើជាវាំងនន កម្រាលពូក ឬគ្របតុ ដើម្បីបន្ថែមសោភ័ណភាពបែបប្រពៃណីដល់គេហដ្ឋាន។ នៅក្នុងពិធីបុណ្យនានា ក្រមាក៏ត្រូវបានគេយកទៅ ចងលម្អតាមរបងផ្ទះ ឬរោងបុណ្យ ដើម្បីបង្ហាញពីភាពរីករាយ និងការអបអរសាទរ។ ភាពបត់បែនដ៏អស្ចារ្យនេះបានធ្វើឲ្យក្រមាក្លាយជាវត្ថុដ៏ចាំបាច់មួយក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់រូប។ វាជាឧបករណ៍ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងជាច្រើន ពីការងារកសិកម្ម រហូតដល់ការលំហែកាយ។ មិនថាស្ថិតក្នុងស្ថានភាពបែបណា ក្រមាតែងតែមានប្រយោជន៍ និងអាចសម្របតាមកាលៈទេសៈបាន។ វាជា វត្ថុពហុមុខងារ ដែលបង្ហាញពីភាពឆ្លាតវៃរបស់ដូនតាខ្មែរក្នុងការរចនាសម្ភារៈប្រើប្រាស់ដែលសាមញ្ញតែមានប្រយោជន៍ខ្ពស់។ ក្រមាក៏ជាភស្តុតាងដ៏រស់រវើកនៃ សិល្បៈនៃការតម្បាញ ដ៏ចំណានរបស់ខ្មែរផងដែរ។ ក្រមាប្រពៃណីភាគច្រើនត្រូវបានតម្បាញដោយដៃ ដោយប្រើអំបោះកប្បាស ដែលផ្តល់នូវភាពទន់ល្មើយ និងមានផាសុកភាពនៅពេលប៉ះពាល់នឹងស្បែក។ លំនាំក្រមាខ្មែរមានភាពចម្រុះ ហើយលំនាំដែលពេញនិយមបំផុត គឺ លំនាំក្រឡាកុក ដែលមានឆ្នូតតូចៗឆ្លាស់គ្នាជាបួនជ្រុងតូចៗ។ ពណ៌ក៏មានភាពចម្រុះផងដែរ ពីពណ៌ធម្មជាតិរហូតដល់ពណ៌ដិតស្រស់ស្អាត ដែលឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្ត និងការច្នៃប្រឌិតរបស់អ្នកតម្បាញ។ ដំណើរការត្បាញក្រមាទាមទារនូវភាពប៉ិនប្រសប់ ភាពអត់ធ្មត់ និងចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ។ សិប្បករតម្បាញក្រមាជាច្រើននៅតំបន់ជនបទបានរក្សា និងអភិវឌ្ឍជំនាញនេះ ដែលមិនត្រឹមតែជាប្រភពចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃផងដែរ។ ក្រមាក៏មានប្រភេទផ្សេងៗគ្នាទៅតាមតំបន់ និងវិធីសាស្រ្តត្បាញ ដែលធ្វើឲ្យក្រមានីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។ មុននឹងចេញជាក្រមាបាន សិប្បករត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការជ្រើសរើសអំបោះកប្បាស ដែលមានគុណភាពល្អ ដើម្បីធានានូវភាពទន់ល្មើយ និងធន់។ ការជ្រលក់ពណ៌អំបោះ ដោយប្រើប្រាស់ពណ៌ធម្មជាតិពីដើមឈើ ឬរុក្ខជាតិផ្សេងៗ ដែលផ្តល់នូវពណ៌ស្រស់ស្អាត និងមិនប៉ះពាល់ដល់សុខភាព។ ជួនកាលក៏ប្រើពណ៌គីមីផងដែរ អាស្រ័យលើការរចនា និងតម្រូវការទីផ្សារ។ ការរៀបចំអំបោះលើកីតម្បាញ ដែលជាដំណាក់កាលដ៏ស្មុគស្មាញបំផុត ហើយទាមទារភាពជាក់លាក់ខ្ពស់ដើម្បីបង្កើតក្រឡាខ្វែងឬក្រឡាឆ្នូត។ ហើយលក្ខណៈលេចធ្លោបំផុតនៃក្រមាខ្មែរ គឺការត្បាញជាក្រឡាខ្វែង ឬក្រឡាឈ្នូតតូចៗនេះឯង។ ក្រឡាទាំងនេះត្រូវបានបង្កើតឡើងដោយការឆ្លាស់គ្នាទៅវិញទៅមកនៃអំបោះទទឹង និងអំបោះបណ្ដោយ ដែលបង្កើតបានជាលំនាំរាងបួនជ្រុង ឬចតុកោណកែង។ រាល់ស្នាមត្បាញទាំងអស់ការត្បាញដោយប្រើដៃ និងជើងយ៉ាងប៉ិនប្រសប់ សុទ្ធតែបង្កប់នូវកម្លាំងកាយ កម្លាំងចិត្ត និងទេពកោសល្យរបស់អ្នកតម្បាញ។ លំនាំ ក្រឡាកុក ដែលជាលំនាំល្បីបំផុត គឺត្បាញជាឆ្នូតតូចៗឆ្លាស់គ្នាជាបួនជ្រុង ដែលជានិមិត្តរូបនៃភាពសុខដុមរមនា និងភាពសាមញ្ញតែមានន័យ។ ក្រមាក៏មានលំនាំផ្សេងៗទៀតផងដែរ ដូចជា លំនាំឆ្នូតធំៗ លំនាំផ្កា ឬលំនាំរូបសត្វ ទៅតាមតំបន់ ឬការច្នៃប្រឌិតរបស់អ្នកតម្បាញ។ ក្រមាខ្មែរភាគច្រើនមានពណ៌សំខាន់ៗពីរដែលឆ្លាស់គ្នា ដូចជា ក្រហមលាយស ឬ ខៀវលាយស ជាដើម។ ពណ៌ទាំងនេះមិនត្រឹមតែធ្វើឱ្យក្រមាមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃលក្ខណៈប្រពៃណីផងដែរ។ សិប្បករតម្បាញក្រមាជាច្រើនរូប ពិសេសនៅតាមតំបន់ជនបទ ដូចជាខេត្តកំពង់ចាម កំពង់ឆ្នាំង ឬតាកែវ បាន រក្សា និងអភិវឌ្ឍជំនាញនេះ ពីមួយជំនាន់ទៅមួយជំនាន់។ ការតម្បាញក្រមា មិនត្រឹមតែជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ការថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ ដែលបានបន្សល់ទុកពីដូនតា។ វាជាការបង្ហាញពី ភាពរឹងមាំនៃប្រពៃណី ដែលនៅតែបន្តស្ថិតស្ថេរក្នុងយុគសម័យទំនើប។ ក្រមាគឺមិនមែនគ្រាន់តែជាក្រណាត់នោះទេ វាគឺជា ស្នាដៃសិល្បៈមួយដែលឆ្លុះបញ្ចាំងពីវប្បធម៌ដ៏សម្បូរបែប ភាពប៉ិនប្រសប់ និងព្រលឹងខ្មែរ។ ក្រមាអាចបង់កទៅម្ខាង ឬបោះចុងម្ខាងទៅខាងក្រោយ ដើម្បីបង្កើតភាពឆើតឆាយ។ ម៉ូដនេះស័ក្តិសមសម្រាប់យុវវ័យ ឬអ្នកដែលចូលចិត្តភាពច្នៃប្រឌិត និងភាពប្លែកៗ។ វាអាចត្រូវបានផ្សំជាមួយអាវយឺត សឺមី អាវធំ រ៉ូប ឬឈុតធ្វើការ ដើម្បីបង្កើតនូវស្ទីលប្លែកៗតាមចំណូលចិត្ត។ ក្រមាអាចប្រើប្រាស់ ជាគ្រឿងតុបតែងកាបូប ដែលផ្តល់នូវភាពច្នៃប្រឌិត និងភាពទាក់ទាញដល់កាបូបធម្មតា។ ការចងក្រមាលើកាបូប គឺជាវិធីងាយស្រួលបំផុតដើម្បីផ្លាស់ប្តូររូបរាងកាបូបចាស់ឲ្យមើលទៅថ្មី និងទាន់សម័យ។ ការប្រើប្រាស់ក្រមាបែបនេះ មិនត្រឹមតែបន្ថែមភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយក្នុងការនាំយកនូវវប្បធម៌ខ្មែរទៅជាមួយគ្រប់ទីកន្លែងផងដែរ។ ក្រមាក៏ត្រូវបានអ្នករចនាម៉ូដប្រើប្រាស់ ជាក្រណាត់លម្អសម្លៀកបំពាក់ផងដែរ ដែលជួយលើកកម្ពស់ក្រមាទៅកាន់កម្រិតថ្មីមួយក្នុងពិភពម៉ូដសម្លៀកបំពាក់។ អ្នករចនាម៉ូដខ្លះបានបញ្ចូលក្រមាជាផ្នែកធំនៃរ៉ូប ឬអាវក្រៅ ដោយកាត់ដេរក្រមាទៅជាបំណែកតុបតែង ឬជាក្រណាត់សំខាន់នៃសម្លៀកបំពាក់ទាំងមូល។ ឧទាហរណ៍ ការដេររ៉ូបដែលមានជាយក្រមាផ្នែកខាងក្រោម ឬអាវធំដែលមានក្រមាជាសាច់ក្រណាត់ខាងក្រៅ។ ក្រមាអាចត្រូវបានកាត់ដេរជាសំពត់ខ្លី ឬខោខ្លី ដែលផ្តល់នូវរូបរាងប្លែក និងមានលក្ខណៈជនជាតិដើម ប៉ុន្តែនៅតែរក្សាបាននូវភាពទាន់សម័យ។ ហើយអ្នករចនាម៉ូដខ្លះបានប្រើក្រមាដើម្បីបង្កើតខ្សែបូ ចំណង ឬបំណែកតុបតែងតូចៗដែលដេរជាប់លើសម្លៀកបំពាក់។ ការបញ្ចូលក្រមាទៅក្នុងសម្លៀកបំពាក់ដោយផ្ទាល់ បង្កើតបានជាម៉ូដថ្មីប្លែក ដែលរួមបញ្ចូលគ្នានូវភាពទាន់សម័យ និងមានលក្ខណជាប្រពៃណី។ ម៉ូដទាំងនេះបានបង្ហាញខ្លួននៅលើវេទិកាបង្ហាញម៉ូដក្នុងស្រុក និងអន្តរជាតិ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកជំនាញ និងអ្នកនិយមម៉ូដ។ នេះជាការបញ្ជាក់ថា ក្រមាមានសក្តានុពលខ្លាំងក្នុងការប្រកួតប្រជែងជាមួយម៉ូដសម្លៀកបំពាក់ទំនើបៗ។ ចំណែកឯ ការប្រើប្រាស់ក្រមាជាគ្រឿងតុបតែងម៉ូដមិនត្រឹមតែជាការបង្ហាញពីស្ទីលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ ការប្រើប្រាស់ក្រមាជាម៉ូដ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការ លើកកម្ពស់វប្បធម៌ជាតិ ទៅកាន់ពិភពលោក។ នៅពេលដែលអ្នកទេសចរ ឬអ្នកនិយមម៉ូដអន្តរជាតិបានឃើញក្រមាត្រូវបានប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិត។ ពួកគេនឹងចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមអំពីវប្បធម៌ខ្មែរ។ នេះជួយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះក្រមា និងវប្បធម៌កម្ពុជាឲ្យកាន់តែទូលំទូលាយ។ វាជាការបង្ហាញវប្បធម៌ដ៏ស្ងៀមស្ងាត់ ប៉ុន្តែមានឥទ្ធិពលខ្លាំងក្លា ដែលបង្ហាញពីភាពសម្បូរបែប និងភាពរស់រវើកនៃបេតិកភណ្ឌខ្មែរ។ ក្រមាអាចក្លាយជា ទូតសុឆន្ទៈ វប្បធម៌ដ៏ល្អបំផុតមួយសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ ការប្រើប្រាស់ក្រមាដោយជនបរទេស ក៏បង្ហាញពី ការទទួលស្គាល់ និងការកោតសរសើរ ចំពោះសិល្បៈតម្បាញរបស់ខ្មែរ ដែលជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់សិប្បករ និងអ្នកអភិរក្សវប្បធម៌។ ការកើនឡើងនៃតម្រូវការក្រមាសម្រាប់ម៉ូដ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ គាំទ្រសិប្បករខ្មែរ ជាពិសេសអ្នកដែលរស់នៅតាមជនបទ។ លើសពីនេះ វាបានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យចាប់អារម្មណ៍ និងរៀនសូត្រជំនាញតម្បាញនេះ ដើម្បីធានាថាវាបន្តគង់វង្សទៅមុខទៀត។ វាជាខ្សែសង្វាក់តម្លៃមួយដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងជួយកាត់បន្ថយភាពក្រីក្រ។ នៅពេលដែលតម្រូវការកើនឡើង សិប្បករអាចទទួលបាន ប្រាក់ចំណូលសមរម្យ។ ហើយមានលទ្ធភាព ពង្រីកផលិតកម្ម របស់ខ្លួន ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។ នេះជាការវិនិយោគដោយផ្ទាល់ទៅលើ បេតិកភណ្ឌរស់រវើក របស់ជាតិ។ ម្យ៉ាងវិញទៀត ការកើនឡើងនូវការផលិតក្រមា ក៏អាចជំរុញឲ្យមានការអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន ផ្សេងទៀត ដូចជាការដាំកប្បាស ការផលិតអំបោះ និងការលក់ដូរវត្ថុធាតុដើម ដែលបង្កើតឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ។ ការពេញនិយមនៃក្រមាបាន ជំរុញឧស្សាហកម្មម៉ូដក្នុងស្រុក ឲ្យមានការរីកចម្រើន។ អ្នករចនាម៉ូដខ្មែរកាន់តែមានការបំផុសគំនិតក្នុងការបង្កើតម៉ូដថ្មីៗដោយប្រើប្រាស់ក្រមា ដែលធ្វើឲ្យទីផ្សារម៉ូដក្នុងស្រុកកាន់តែមានភាពចម្រុះ និងសម្បូរបែប។ ការច្នៃប្រឌិតនេះក៏បានទាក់ទាញអ្នកវិនិយោគ និងដៃគូសហការពីខាងក្រៅផងដែរ ដែលអាចជួយពង្រីកទីផ្សារសម្រាប់ផលិតផលក្រមា។ នេះបានបង្កើតឱកាសការងារថ្មីៗ និងជួយពង្រឹងសេដ្ឋកិច្ចជាតិ។ ឧស្សាហកម្មម៉ូដដែលប្រើប្រាស់ក្រមា ក៏អាចចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដើម្បីបង្ហាញស្នាដៃ និងទាក់ទាញអតិថិជនសកល។ ការបង្កើត ម៉ាកយីហោជាតិ ដែលមានក្រមាជាស្នូល នឹងជួយឲ្យកម្ពុជាមានវត្តមានកាន់តែច្បាស់នៅក្នុងឆាកម៉ូដពិភពលោក។ នេះក៏រួមចំណែកដល់ការ អភិវឌ្ឍន៍ជំនាញរចនា ក្នុងប្រទេស និងការបង្កើត និន្នាការម៉ូដប្លែកៗ ដែលមានលក្ខណៈខ្មែរពិតប្រាកដ។ ការប្រកួតប្រជែងក្នុងទីផ្សារនេះ នឹងជម្រុញឲ្យមានការ កែលម្អគុណភាពផលិតផល និង ការបង្កើតម៉ូដដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាបន្តបន្ទាប់។ វាជាគ្រឿងតុបតែងមួយដែលអាចធ្វើឲ្យសម្លៀកបំពាក់ធម្មតា ក្លាយជាឈុតដ៏ទាក់ទាញ និងមានអត្ថន័យ។ ដើម្បីធានានូវភាពគង់វង្ស និងការរីកចម្រើនរបស់ក្រមាទៅមុខទៀត ចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រមាកំពុងទទួលបាន ការទទួលស្គាល់ជាសកល កាន់តែខ្លាំងឡើង។ អ្នករចនាម៉ូដល្បីៗ និងតារាល្បីៗមួយចំនួនបានចាប់ផ្តើមប្រើប្រាស់ក្រមា ឬបញ្ចូលធាតុក្រមាទៅក្នុងការរចនារបស់ពួកគេ។ នេះជាសញ្ញាមួយដែលបង្ហាញថា ក្រមាកំពុងតែបោះជំហានចូលក្នុងពិភពម៉ូដលំដាប់អន្តរជាតិ។ ការសហការជាមួយ អ្នកមានឥទ្ធិពល និងអ្នកសរសេរប្លុកម៉ូដ ដែលមានប្រជាប្រិយភាពលើឆាកអន្តរជាតិ អាចជួយផ្សព្វផ្សាយក្រមាទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។ ការបង្កើតភាពជាដៃគូជាមួយម៉ាកយីហោអន្តរជាតិ ដោយការសហការជាមួយម៉ាកសម្លៀកបំពាក់ ឬគ្រឿងបន្សំល្បីៗរបស់បរទេស។ នេះក៏ជាឱកាសសម្រាប់សិប្បករខ្មែរក្នុងការរៀនសូត្រពីស្តង់ដារផលិតកម្មអន្តរជាតិផងដែរ។ ក្រមាអាចត្រូវបានរចនា និងដាក់បញ្ចូលទៅក្នុងផលិតផលប្រណីតៗ។ វាមានដូចជា កាបូបដៃលំដាប់ខ្ពស់ ស្បែកជើង គ្រឿងអលង្ការ ឬសូម្បីតែគ្រឿងតុបតែងលម្អផ្ទះ ដែលអាចបង្កើនតម្លៃ និងភាពទាក់ទាញរបស់វា។ ដើម្បីបន្តនិន្នាការនេះបន្តទៅមុខ អ្នករចនាម៉ូដ និងសិប្បករខ្មែរចាំបាច់ត្រូវបន្ត ភាពច្នៃប្រឌិតឥតឈប់ឈរ ។ ការអភិវឌ្ឍគុណភាពក៏ជាកត្តាសំខាន់ណាស់ ដើម្បីធានាបាននូវការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ការបញ្ចូលធាតុផ្សំសិល្បៈខ្មែរផ្សេងទៀត ដូចជារូបភាពប្រាសាទ ឬរបាំបុរាណ ទៅក្នុងលំនាំក្រមា ក៏ជាគំនិតល្អដែរ។ យើងអាចផ្តល់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាដល់អ្នករចនាម៉ូដវ័យក្មេង ឲ្យចេះប្រើប្រាស់ក្រមាប្រកបដោយភាពច្នៃប្រឌិត និងការយល់ដឹងពីនិន្នាការម៉ូដសកល គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគត។ នៅក្នុងបរិបទនៃការអភិវឌ្ឍម៉ូដ ក្រមាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និរន្តរភាព និងការអភិរក្ស ។ ការលើកកម្ពស់ការផលិតក្រមាដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ដូចជាកប្បាសនិងវិធីសាស្រ្តជ្រលក់ពណ៌ធម្មជាតិដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រមាក៏អាចក្លាយជានិមិត្តរូបនៃការអភិរក្សជំនាញតម្បាញបុរាណ ដែលកំពុងប្រឈមមុខនឹងការបាត់បង់។ រាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល កំពុងតែបន្តគាំទ្រដល់សិប្បករតម្បាញ និងបង្កើតសាលាបណ្តុះបណ្តាល។ ដើម្បីធានាថាចំណេះដឹង និងបច្ចេកទេសតម្បាញត្រូវបានបន្តវេន។